ការវិនិយោគបរទេសបានដើរតួនាទីយ៉ាងសំខាន់ និងជាកម្លាំងចលករមួយដ៏ធំធេងក្នុងការជំរុញ និងអភិវឌ្ឍវិស័យភាពយន្តក្នុងស្រុករបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឥទ្ធិពលទាំងនេះបាននាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានជាច្រើន តែក្នុងនោះក៏មានការប្រកួតប្រជែងខ្លះៗផងដែរ។ ការវិនិយោគពីបរទេសបាននាំមកនូវ ទុនវិនិយោគ ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាប្រភពទុនដ៏ចាំបាច់សម្រាប់ផលិតកម្មភាពយន្តក្នុងស្រុក។ មុនពេលមានការវិនិយោគបរទេសច្រើន ឧស្សាហកម្មភាពយន្តខ្មែរជួបប្រទះនូវបញ្ហាប្រឈមធំៗផ្នែកថវិកា ដែលធ្វើឱ្យការផលិតភាពយន្តមានកម្រិត និងពិបាកក្នុងការអភិវឌ្ឍ។ ប៉ុន្តែបន្ទាប់ពីវត្តមាននៃ ទុនបរទេស បានអនុញ្ញាតឱ្យអ្នកផលិតភាពយន្តអាច ពង្រីកលទ្ធភាពផលិតកម្មរបស់ខ្លួន។ បំពាក់សម្ភារៈទំនើបៗដូចជា ម៉ាស៊ីនថតកម្រិតខ្ពស់ បរិក្ខារសំឡេង ឧបករណ៍កាត់ត និងកម្មវិធីកុំព្យូទ័រពិសេស ដែលជាបច្ចេកវិទ្យាថ្មីៗនិងទាន់សម័យ។ ឧបករណ៍ទាំងនេះជារឿយៗមានតម្លៃថ្លៃណាស់ ដែលអ្នកផលិតក្នុងស្រុកពិបាកនឹងទិញបានដោយខ្លួនឯង។ ការវិនិយោគក៏បានរួមបញ្ចូលនូវថវិកាសម្រាប់ការបណ្តុះបណ្តាលក្រុមការងារក្នុងស្រុក ឱ្យយល់ដឹងពីបច្ចេកទេសផលិតកម្មទំនើបៗ និងរបៀបប្រើប្រាស់ឧបករណ៍ថ្មីៗប្រកបដោយប្រសិទ្ធភាពផងដែរ។ ថែមទាំងបណ្តុះបណ្តាល ធនធានមនុស្សឱ្យមានជំនាញកាន់តែច្បាស់លាស់ ស្របតាមស្តង់ដារអន្តរជាតិទៀតផង។ ក្រៅពីថវិកា ការវិនិយោគបរទេសក៏បាននាំមកនូវការចែករំលែកបច្ចេកវិទ្យា និងចំណេះដឹងផលិតកម្មពីអ្នកជំនាញបរទេសផងដែរ។ អ្នកផលិត អ្នកដឹកនាំ អ្នកថត និងក្រុមបច្ចេកទេសក្នុងស្រុក បានរៀនសូត្រផ្ទាល់ពីបទពិសោធន៍របស់ពួកគេ ដែលជួយឱ្យពួកគេយល់ដឹងពីស្តង់ដារឧស្សាហកម្មភាពយន្តអន្តរជាតិ។ វត្តមាននៃការវិនិយោគបរទេសបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់គុណភាពភាពយន្តខ្មែរឱ្យកាន់តែល្អប្រសើរឡើងទាំងផ្នែកបច្ចេកទេស និងសិល្បៈ។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗបានធ្វើឱ្យរូបភាពកាន់តែច្បាស់ត្រជាក់ភ្នែក និងសំឡេងកាន់តែពីរោះរណ្ដំ ដែលធ្វើឱ្យទស្សនិកជនកាន់តែរីករាយក្នុងការទស្សនា។ ការកាត់ត និងការរៀបចំឆាក ក៏មានភាព រលូន និងទាក់ទាញជាងមុន ដែរ ដែលនាំឲ្យគុណភាពខ្សែភាពយន្តកាន់តែប្រសើរឡើង។ វិធីសាស្ត្រនៃការនិពន្ធ ការដឹកនាំ ការថត មានភាពល្អប្រសើរឡើង ស្របតាមស្តង់ដារដែលពិភពលោកគេទទួលស្គាល់។ ភាពយន្តមួយចំនួនបានចាប់ផ្តើមប្រើប្រាស់ VFX ដែលមានគុណភាពខ្ពស់ ដើម្បីបង្កើតឈុតឆាកប្លែកៗ និងគួរឱ្យចាប់អារម្មណ៍។ អ្នកដឹកនាំរឿង និងអ្នកនិពន្ធក្នុងស្រុកមានឱកាសច្រើនជាងមុនក្នុងការបង្កើតរឿងដែលមានភាពស្មុគស្មាញ និងស៊ីជម្រៅ ព្រមទាំងអាចពិសោធន៍លើប្រភេទភាពយន្តថ្មីៗបាន។ ការវិនិយោគបរទេសជារឿយៗក៏នាំមកនូវអ្នកនិពន្ធ ឬអ្នកដឹកនាំរឿងបរទេសដែលមានបទពិសោធន៍ ដែលអាចជួយកែលម្អគុណភាពនៃការនិទានរឿងផងដែរ។ ភាពយន្តខ្មែរដែលផលិតក្រោមការវិនិយោគបរទេស ជារឿយៗទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ទាំងក្នុងស្រុក និងអន្តរជាតិ។ ជាឧទាហរណ៍ ភាពយន្ត "ដុំហ្វីលចុងក្រោយ" ដែលជាភាសាអង់គ្លេស ហៅថា ដឺ ឡាស់ រីល (The Last Reel) បានទទួលបានការគាំទ្រពីបរទេស ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិជាច្រើន។ ចំណែកឯរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" ដែលជាភាសាអង់គ្លេស ហៅថា First They Killed My Father គឺ ជាភាពយន្តផលិតរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិករបស់ លោកស្រី អេនជេលីណា ជូលី ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទូទាំងពិភពលោកដែរ។ ការវិនិយោគបរទេសនេះហើយបានបើកទ្វារយ៉ាងទូលាយសម្រាប់អ្នកដែលមានទេពកោសល្យក្នុងវិស័យភាពយន្ត។ ផ្តល់ឱកាសការងារ គម្រោងភាពយន្តខ្នាតធំៗតែងតែត្រូវការបុគ្គលិកច្រើន ទាំងក្រុមផលិតករ អ្នកដឹកនាំរឿង អ្នកនិពន្ធ អ្នកថត តួសម្ដែង និងក្រុមបច្ចេកទេស។ ការបង្ហាញសមត្ថភាពរបស់តួសម្ដែង និងអ្នកផលិតភាពយន្តខ្មែរមួយចំនួនទទួលបានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួននៅលើ ឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងមហោស្រពភាពយន្តល្បីៗ និងទទួលបានការកោតសរសើរ។ ឧទាហរណ៍ តារាសម្តែងខ្មែរដូចជា អ្នកនាង សេង ដាលីន ពី រឿង ដុំហ្វីលចុងក្រោយ និង លោក សារុន សរ ពី រឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ បានក្លាយជាមុខមាត់ថ្មីសម្រាប់ភាពយន្តកម្ពុជា។ នេះមិនត្រឹមតែលើកកិត្តិយសផ្ទាល់ខ្លួនទេ ថែមទាំងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់ទៀតផង។ ព្រមទាំងទទួលបានការសហការជាមួយក្រុមហ៊ុនបរទេសដែលជួយឱ្យអ្នកផលិត និងតួសម្ដែងខ្មែរអាចពង្រីកបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញអន្តរជាតិ ដែលអាចនាំឱ្យមានឱកាសការងារនាពេលអនាគត។ ភាពយន្តដែលទទួលបានការវិនិយោគបរទេស ជារឿយៗត្រូវបានដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តល្បីៗជុំវិញពិភពលោក ដូចជាមហោស្រពភាពយន្ត កាន (Cannes), វ៉េននីស (Venice), ឬ តូរ៉នតូ (Toronto) ជាដើម។ ទោះបីជាមានផលវិជ្ជមានច្រើនក៏ដោយ ការវិនិយោគបរទេសក៏បានបង្កើតឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លាក្នុងចំណោមអ្នកសិល្បៈក្នុងស្រុក។ ដើម្បីអាចទទួលបានឱកាសចូលរួមក្នុងគម្រោងវិនិយោគបរទេស អ្នកផលិត អ្នកដឹកនាំរឿង និងតួសម្ដែង ត្រូវតែមានសមត្ថភាពខ្ពស់ និងជំនាញច្បាស់លាស់ ស្របតាមស្តង់ដារអន្តរជាតិ។ ហេតុដូចនេះបានជំរុញឱ្យអ្នកសិល្បៈខ្មែរត្រូវតែខិតខំហ្វឹកហាត់ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ។ ដោយសារគម្រោងវិនិយោគបរទេសមានកំណត់ ចំនួនអ្នកមានទេពកោសល្យដែលមានបំណងចង់ចូលរួមមានច្រើនលើសលប់ ដែលធ្វើឱ្យការប្រកួតប្រជែងដើម្បីទទួលបានការងារកាន់តែខ្លាំង។ ហើយមិនមែនគ្រប់អ្នកផលិត ឬតួសម្ដែងទាំងអស់សុទ្ធតែមានឱកាសទទួលបានការងារក្នុងគម្រោងធំៗទាំងនេះទេ។ អ្នកដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ជាង ទើបមានឱកាសច្រើន។ នៅពេលដែលស្តង់ដារផលិតកម្មបានកើនឡើង ភាពយន្តក្នុងស្រុកដែលមិនបានទទួលការវិនិយោគបរទេស ក៏មានសម្ពាធក្នុងការបង្កើនគុណភាពរបស់ខ្លួនផងដែរ ដើម្បីកុំឱ្យចាញ់ប្រៀបគេ។ នេះជារឿងល្អសម្រាប់ការរីកចម្រើនរួម ប៉ុន្តែក៏អាចជាបន្ទុកសម្រាប់អ្នកផលិតដែលមានថវិកាកំណត់។ រីឯ ចំនួនភាពយន្តដែលផលិតក៏មានការកើនឡើងដែរ ដូច្នេះការប្រកួតប្រជែងដើម្បីទាក់ទាញអ្នកទស្សនាក៏កាន់តែខ្លាំងក្លា។ សរុបមក ការវិនិយោគបរទេសពិតជាមានឥទ្ធិពលវិជ្ជមានយ៉ាងធំធេងលើការអភិវឌ្ឍវិស័យភាពយន្តក្នុងស្រុករបស់កម្ពុជា ដោយបានផ្ដល់ទាំងទុន បច្ចេកវិទ្យា ឱកាសការងារ និងការលើកកម្ពស់គុណភាព។ ជាពិសេសបានធ្វើឱ្យភាពយន្តខ្មែរអាចឈានជើងចូលឆាកអន្តរជាតិ និងទទួលបានការចាប់អារម្មណ៍ពីពិភពលោក។ ទោះបីជាមានការប្រកួតប្រជែងក៏ដោយ ឥទ្ធិពលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យភាពយន្តខ្មែរកាន់តែមានភាពរីកចម្រើន និងមានគុណភាពខ្ពស់ឡើងជាលំដាប់។